ច្បាប់នៃទំនាក់ទំនងគ្រូ សិស្សនៅក្នុងថ្នាក់រៀនកម្ពុជា គឺជាទំនាក់ទំនងដ៏សំខាន់ដែលអាចបង្ហាញពីគុណភាពនៃការអប់រំ។ ម្យ៉ាងវិញទៀតទំនាក់ទំនងគ្រូនិងសិស្សល្អក៏អាចជួយបង្កើនការសិក្សាឱ្យមានប្រសិទ្ធភាពផងដែរ។ ដោយពេលខ្លះលោកគ្រូអ្នកគ្រូអាចនឹងមិនយកចិត្តទុកដាក់់លើចំណុចនេះប៉ុន្តែវាពិតជាមានសារៈសំខាន់ណាស់។ ក្នុងនាមយើងជាសិស្សត្រូវតែមានការគោរពនិងមានទំនាក់ទំនងល្អជាមួយលោកគ្រូអ្នកគ្រូ។ ព្រោះពួកគាត់បានជួយយើងច្រើនទាំងការអប់រំផ្នែកសីលធម៌និងចំណេះដឹងផ្សេងៗ។ ជាពិសេស ក្នុងទំនាក់ទំនងមួយ មិនមែនកើតឡើងតែម្ខាងនោះត្រូវតែមានការចូលរួមទាំងគ្រូនិងសិស្សគ្រប់រូបក្នុងថ្នាក់។ ទំនាក់ទំនងកើតឡើងតាមរយៈមធ្យោបាយជាច្រើន តាមការនិយាយគោរពប្រតិបត្តិ និងឋានានុក្រម។ ការគោរពប្រតិបត្តិ ជាផ្នែកមួយនៃសីលធម៌សិស្ស ដែលពាក់ព័ន្ធនឹងអាកប្បកិរិយា និងអតីតភាពរបស់សិស្សចំពោះគ្រូ។ ក្នុងបរិបទថ្នាក់រៀន ការគោរពនេះអាចត្រូវបានបង្ហាញតាមរយៈការចូលថ្នាក់ដោយស្ងៀមស្ងាត់ និងមិនបង្កការរំខាននឹងមិត្តរួមថ្នាក់។ បន្ទាប់មកទៀតការរាយការណ៍ចំពោះគ្រូ ដោយសុភាពរាបសារ នៅខណៈពេលដែលសិស្សមកយឺតនិងចេញមុនម៉ោង។ ក្នុងករណីនេះមិនមែនត្រូវតែសិស្សនោះទេ ចំពោះគ្រូក៏ត្រូវតែមានការគោរពទៅកាន់សិស្សវិញដូចគ្នាក្នុងករណីគ្រូមកយឺតម៉ោងចូលបង្រៀន និងខកខានមិនបានមកបង្រៀនជាដើម។ ចំណុចនេះក៏ជាការបង្ហាញជាគំរូដល់សិស្សផងដែរ។ ការស្ដាប់យ៉ាងអត់ធ្មត់ និងយកចិត្តទុកដាក់នៅពេលគ្រូបង្រៀន និងមិនត្រូវប្រើទូរស័ព្ទឬឧបករណ៍ផ្សេងៗដោយគ្មានការអនុញ្ញាត។ ការសម្តែងការគោរពដែលមានជាច្រើនទម្រង់ ដូចជាដោះមួក ការសំពះ ពោលសម្តីសមរម្យ សួរសុខទុក្ខគ្រូ ជាដើម។ កិច្ចប្រតិបត្តិទាំងនេះ បង្កើតបរិយាកាសគួរឱ្យគោរព និងជួយឲ្យមានការសហការល្អក្នុងថ្នាក់។ លើសពីនេះឋានានុក្រមបង្ហាញពីការបែងចែកតួនាទី និងសិទិ្ធភារកិច្ចរវាងគ្រូ និងសិស្ស។ នៅក្នុងវប្បធម៌ខ្មែរនិងនៅតាមសាលានានា គ្រូត្រូវបានគេចាត់ទុកជាអ្នកបង្រៀនអំពីអត្តចរិតនិងជាអ្នកបង្ហាត់ចិត្តស្មារតី។ ហេតុនេះហើយសិស្សតែងតែត្រូវបានទទួលការស្ដាប់ណែនាំពីគ្រូដោយអាកប្បកិរិយាទន់ភ្លន់ មិនប្រើពាក្យសំដីខ្លាំងៗទ្បើយ។ សិស្សគួរគោរពការសម្រេចចិត្តរបស់គ្រូ ដូចជា ការវាយតម្លៃ ការស្តីបន្ទោស និងការដឹកនាំក្នុងថ្នាក់។ យល់ដឹងពីភារកិច្ចរបស់ខ្លួន ក្នុងនាមជាសិស្សក្នុងការសិក្សា ការអនុវត្តតាមបទបញ្ជា និងការចូលរួមក្នុងសកម្មភាពសាលា។ ឋានានុក្រមនេះជួយរក្សាអនុសាសន៍ និងអធិការកិច្ចគ្រប់គ្រងក្នុងថ្នាក់ឱ្យដំណើរការយ៉ាងរលូន។ បន្ថែមពីនេះសារសំខាន់នៃការគោរពប្រតិបត្តិ និងឋានានុក្រមជួយបង្កើតបរិយាកាសរៀនសូត្រដែលមានសន្តិភាព និងប្រសើរ។ ថែមទាំងជួយបណ្តុះឲ្យសិស្សមានសីលធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់ទៀតផង។ ចំណុចមួយទៀតនោះ គឺជួយអភិវឌ្ឍទំនាក់ទំនងឱ្យសប្បាយរីករាយដោយល្អប្រពៃរវាងគ្រូនិងសិស្សក្នុងការយោគយល់គ្នាកាន់តែច្បាស់។ ទំនាក់ទំនងគ្រូ សិស្សដែលផ្អែកលើការគោរពប្រតិបត្តិ និងឋានានុក្រម គឺជាស្នូលនៃការអប់រំខ្មែរ។ វាជួយឲ្យការសិក្សាមានសភាពលូតលាស់ល្អ និងបង្កើនឱ្យមានចិត្តថ្លៃថ្នូរល្អរបស់សិស្សក្នុងសង្គមខ្មែរ។ មួយផ្នែកទៀតលោកគ្រូនិងអ្នកគ្រូមានតួនាទីជាមាតាបិតាទីពីរ។ នៅក្នុងវប្បធម៌និងទំនៀមទម្លាប់បុរាណសង្គមខ្មែរ សិស្សតែងតែចាត់ទុកគ្រូបង្រៀនថាជា អាណាព្យាបាលទីពីរ។ ព្រោះពួកគាត់មិនមែនត្រឹមតែជាអ្នកផ្តល់នូវចំណេះដឹងទេ ថែមទាំងជាអ្នករួមចំណែកការពារ អប់រំផ្លូវចិត្តគំនិតឱ្យល្អតាមគន្លងធម៌ជានិច្ចផងដែរ។ ពួកគាត់ជាអ្នកផ្តល់ការថែទាំ អភិវឌ្ឍគំនិត អាកប្បកិរិយា និងគុណធម៌ដូចជាឪពុកម្តាយផងដែរ។ តួនាទីនេះមានន័យដ៏ជ្រាលជ្រៅ និងមានសារៈសំខាន់ខ្លាំងចំពោះជីវិតសិស្សក្នុងថ្នាក់រៀន និងក្នុងសង្គមជាតិទាំងមូល។ គ្រូជាមនុស្សដំបូងដែលសិស្សទទួលបានចំណេះដឹងក្នុងបរិបទសិក្សាផ្លូវការតាំងពីនៅក្មេងរហូតពេញវ័យ បន្ទាប់ពីគ្មានវត្តមានឱពុកម្តាយនៅជិត។ លើសពីនេះគ្រូជួយសម្រួលបង្ហាញទិសដៅឱ្យសិស្សយល់ច្បាស់ពីមូលដ្ឋាននៃវិជ្ជាជីវៈនាពេលអនាគត។ ដើម្បីឈានទៅសម្រេចការងារ ឫគោលបំណងជាក់លាក់ណាមួយយ៉ាងពិតប្រាកដ។ ហេតុដែល គ្រូប្រៀបបានទៅនឹងឱពុកម្តាយទីពីរព្រោះគាត់តែងអប់រំទូន្មានចង់ឱ្យសិស្សប្រព្រឹត្តអំពើល្អ និងមានកិត្តិយសថ្លៃថ្នូរក្នុងគ្រួសារ សង្គមទទួលស្គាល់។ គ្រូជាអ្នកជួយសិស្សយល់ពីសីលធម៌ សុជីវធម៌ និងតម្លៃនៃភាពជាមនុស្សល្អក្នុងសង្គម។ គ្រូជាអ្នកជួយសិស្សប្រើអារម្មណ៍ ឬដោះស្រាយបញ្ហា ពិសេសក្នុងជីវិតសិស្ស ដូចជាជម្រើសអនាគត បញ្ហាទំនាក់ទំនង ការរៀបចំពេលវេលា និងការសិក្សា។ មួយវិញទៀតគ្រូជាអ្នកថែទាំនិងចិញ្ចឹមចិត្តព្យាយាមយល់ពីបញ្ហាផ្ទាល់ខ្លួនរបស់សិស្ស និងចេះអធ្យាស្រ័យ។ គ្រូគឺជាអ្នកជួយសហការនិងផ្តល់សុវត្ថិភាពផ្លូវចិត្តដល់សិស្សក្នុងថ្នាក់។ គ្រូជាគំរូនៃការប្រព្រឹត្តល្អអាកប្បកិរិយារបស់គ្រូ ក្លាយជាគំរូដ៏សំខាន់សម្រាប់សិស្សអនុវត្តតាម ដូចជាការស្មោះត្រង់ ការទទួលខុសត្រូវ ការបង្ហាញការគោរព និងការអត់ធ្មត់។ គ្រូជាអ្នកបង្រៀនតាមការប្រព្រឹត្ត និងមានឥទ្ធិពលលើការបង្កើតអត្តសញ្ញាណសិស្ស។ គ្រូចង់ឱ្យសិស្សមានអនាគតល្អ ហើយព្យាយាមគ្រប់យ៉ាងដើម្បីឱ្យសិស្សជោគជ័យ។ គ្រូមិនគិតតែថាគាត់កំពុង បំពេញការងារប៉ុណ្ណោះទេ ប៉ុន្តែគាត់មានបំណងបង្កើតជីវិតថ្មីសម្រាប់សិស្ស។ ទោះគ្រូបង្រៀនមិនមែនជាសាច់ញាតិរបស់សិស្សក៏ដោយ តែគាត់ស្រឡាញ់សិស្សដោយស្មោះត្រង់ និងឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់ចំពោះសិស្សណាស់ ជាពិសេសសិស្សដែលរៀនខ្សោយ។ សារៈសំខាន់នៃតួនាទីនេះបង្កើតទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងគ្រូ និងសិស្សក្នុងការសហការ ដើម្បីបំពេញឱ្យរួមគ្នាទៅវិញទៅមក។ វាជួយឱ្យសិស្សបង្កើនការជឿជាក់ លើខ្លួនឯង និងមានការចូលរួមសកម្មក្នុងការសិក្សា។ ជាបច្ចេកទេសចិត្តវិទ្យាដែលអាចបង្កើតបរិយាកាសរៀនផ្អែកលើការរួបរួម។ តួនាទីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលសិស្សឱ្យក្លាយជាបុគ្គលល្អ មានសីលធម៌ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជាចំណែកនៃការអភិវឌ្ឈន៌ប្រទេសជាតិ។ ដោយឡែកឯការចូលរួមរបស់សិស្ស និង វិធីសាស្ត្របង្រៀនរបស់គ្រូ គឺជាធាតុសំខាន់ក្នុងការបង្កើតថ្នាក់រៀនសកម្ម និងជោគជ័យ។ សិស្សមិនគួរមានតួនាទីជាមនុស្សស្ដាប់គ្រូប៉ុណ្ណោះទេ តែគួរចូលរួមយ៉ាងសកម្មក្នុងដំណើរការសិក្សាផងដែរ។ ដែលការចូលរួមមានពីរប្រភេទគឺការចូលរួមរបស់សិស្សនិងការចូលរួមរបស់គ្រូ។ ដោយការចូលរួមរបស់សិស្សមានសួរចម្លើយ សំណួរនិងពេលដែលមិនទាន់យល់ឬក៏យល់មិនទាន់ច្បាស់ ដោយអត់ខ្មាស់អៀន។ ក្នុងនាមជាសិស្សក៏អាចផ្ដល់យោបល់ ឬចែករំលែកទស្សនៈ ទៅលើរឿងអ្វីដែលបានរៀន ឬក្នុងសកម្មភាពនានា។ សិស្សក៏ត្រូវមានការសហការជាមួយមិត្តរួមថ្នាក់ ក្នុងការធ្វើកិច្ចការ ឬសកម្មភាពតាមក្រុមផងដែរ។ សិស្សត្រូវមានកាតព្វកិច្ចក្នុងការត្រៀមខ្លួនមុនចូលថ្នាក់ដោយ រៀនមេរៀន កត់ត្រាឫធ្វើលំហាត់និងកិច្ចការផ្ទះឱ្យបានរួចរាល់។ ចំណុចបន្ថែមទៀត គឺសិស្សគួរបង្ហាញភាពរីករាយដោយមិនរអ៊ូរទាំពីបញ្ហា និងមិនខ្លាចបរាជ័យក្នុងការរៀនសូត្រទ្បើយ។ គ្រូក៏គួររៀបចំឱ្យមានការចូលរួមសកម្មភាពក្រៅថ្នាក់ដូចជា ការបង្ហាញបទបញ្ញត្តិ សន្និសីទសិស្ស ការប្រកួតចំណេះដឹង និងមានការប្រកួតកីឡា។ ដើម្បីពង្រឹងចំណេះដឹង កាត់បន្ថយការភ័យខ្លាចជាដើម។ យ៉ាងណាក៏ដោយសិស្សក៏មិនត្រូវពឹងផ្អែកការសិក្សាតែគ្រូទាំងអស់ពេកនោះទេ សិស្សគួរទទួលខុសត្រូវលើការរៀនរបស់ខ្លួន។ បន្ទាប់់មកត្រូវមានការរៀបចំពេលវេលាសិក្សាឲ្យបានល្អ និងបំពេញការងារផ្ទះទៀងទាត់។ ចំពោះស្មារតីក៏ត្រូវមានស្មារតីខិតខំប្រឹងប្រែងដោយខ្លួនឯង និងចង់អភិវឌ្ឍខ្លួនជានិច្ច។ ចំពោះឯ គ្រូនៅកម្ពុជា មានតួនាទីសំខាន់ក្នុងការរៀបចំ និងអភិវឌ្ឍវិធីសាស្ត្របង្រៀន ក្នុងការចូលរួមសកម្មភាពរបស់សិស្សកុំឱ្យអាក់ខាន។ ដែលវិធីសាស្រ្តទាំងនោះរួមមានគ្រូមិនត្រឹមតែបង្រៀនតាមតែខ្លួនឯងនិយាយទេ ប៉ុន្តែជំរុញឲ្យសិស្សស្វែងយល់ដោយខ្លួនឯង។ គ្រូត្រូវចេះ ចោទសួរសំណួរដែលជម្រុញការគិតដូចជា ហេតុអ្វី? និង តើយើងអាចដោះស្រាយយ៉ាងដូចម្តេច? ពេលនោះសិស្សចាប់ផ្តើមស្វែងរកចម្លើយយ៉ាងឆាប់រហ័ស ថែមទាំងមានការត្រិះរិះពិចារណាលើសំណួរកាន់តែលម្អិត។ ត្រូវឲ្យសិស្សចូលរួមក្នុងកិច្ចការក្រុម ប្រើការរំលឹកចំណេះដឹងតាមបទពិសោធន៍ផ្ទាល់។ អ្វីដែលកាន់តែពិសេសនោះគឺលោកគ្រូអ្នកគ្រូអាចប្រើបច្ចេកវិទ្យា និងសម្ភារៈជំនួយដល់សិស្សតាមរយៈ កុំព្យូទ័រ បណ្ដាញអុីនធឺណេតនិងវីដេអូជាដើម។ គ្រូក៏អាចប្រើសម្ភារៈសម្ដែងអំពីអ្វីដែលកំពុងសិក្សាដូចជា គំនូរ គំរូ និងឧបករណ៍ឌីជីថល ដើម្បីងាយពង្រឹងការវិភាគ តាមការមើលដោយផ្ទាល់។ ការបង្រៀនតាមគម្រោង ដែលបានព្រាងទុកនិងតាមកាលវិភាគជាក់លាក់ ជួយអភិវឌ្ឍជំនាញយ៉ាងល្អប្រសើរ។ ចំណុចបន្ទាប់មកទៀតគ្រូមានការបើកចំហរ និងមានការសន្ទនាទៅវិញទៅមកជាមួយសិស្ស។ បរិយាកាសបែបប្រកួតប្រជែង ដោយប្រើវិធីឆ្លើយសំណួរ និងល្បែងល្បងប្រាជ្ញាក្នុងការរៀនកាន់តែមានភាពសកម្ម ហើយបង្កើនបញ្ញា មិនមានសម្ពាធខ្លាំងសម្រាប់សិស្ស។ ការប្រើវិធីបង្រៀនបែបច្នៃប្រឌិតដូចជា ការដោះស្រាយបញ្ហា ការសម្តែង និងគំនិតបង្កើតថ្មី ដែលងាយក្នុងការសម្របខ្លួនក្នុងសង្គម។ វាមានសារៈសំខាន់ក្នុងការបង្កើតបរិយាកាសរៀនដែលទាក់ទាញ សកម្ម និងមានភាពរីករាយ ជម្រុញទឹកចិត្តសិស្សគ្រប់រូប។ បន្ថែមពីនេះជួយឲ្យសិស្សពង្រឹងជំនាញការគិតវិភាគ និងការសម្រេចចិត្តដោយខ្លួនឯង។ លើសពីនេះមានការកែលម្អទំនាក់ទំនងគ្រូនិងសិស្សឲ្យក្លាយជាការសហការណ៍ជាក់ស្តែងនឹងគ្នាបង្កើតអនាគតអប់រំរួមគ្នា។ ដូច្នេះហើយទំនាក់ទំនងរវាងគ្រូនិងសិស្សត្រូវបានពង្រឹងបន្ថែម នៅពេលដែលសិស្សចូលរួមយ៉ាងសកម្ម។ ហើយគ្រូប្រើវិធីសាស្ត្របង្រៀនទាន់សម័យនិងផ្តោតលើសិស្សជាចម្បង។